សុភាសិត "គេខុសកុំអាលអរ គេសាទរកុំអាលអួត" គឺជាដំបូន្មានដ៏មានតម្លៃមួយក្នុងជីវិត ដែលបង្រៀនយើងពីអាកប្បកិរិយាត្រឹមត្រូវនៅពេលប្រឈមនឹងកំហុសឆ្គងរបស់អ្នកដទៃ និងភាពជោគជ័យផ្ទាល់ខ្លួន។ ឃ្លាដំបូង "គេខុសកុំអាលអរ" មានន័យថា កុំរីករាយ កុំសប្បាយចិត្ត កុំអាង ឬកុំជាន់ពន្លិចនៅពេលដែលអ្នកដទៃធ្វើខុស ជួបឧបសគ្គ ឬមានបញ្ហាអ្វីមួយ។ ការធ្វើបែបនេះបង្ហាញពីភាពគ្មានសីលធម៌ និងកង្វះនូវមេត្តាធម៌។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ មនុស្សគ្រប់រូបសុទ្ធតែអាចធ្វើខុស ឬជួបការលំបាកបាន។ ការសប្បាយចិត្តនឹងកំហុសអ្នកដទៃ គឺបង្ហាញពីកង្វះនូវមេត្តាធម៌ និងសេចក្តីអាណិតអាសូរ។ ការសប្បាយចិត្ត ឬជាន់ពន្លិចអ្នកដទៃនៅពេលពួកគេធ្វើខុស អាចធ្វើឱ្យពួកគេបាក់ទឹកចិត្ត កាន់តែឈឺចាប់ និងអាចបង្កើតគំនុំ ឬសត្រូវទៅវិញទេ។ វាបំផ្លាញទំនាក់ទំនងល្អរវាងគ្នានឹងគ្នា។ ផ្ទុយទៅវិញ យើងគួរតែមានចិត្តយោគយល់ អធ្យាស្រ័យ និងបើកឱកាសឱ្យពួកគេបានកែខ្លួន។ ប្រសិនបើអាច យើងគួរបង្ហាញការអាណិតអាសូរ ឬផ្តល់កម្លាំងចិត្តដល់ពួកគេ។ ជំនួសឱ្យការសប្បាយ យើងអាចរៀនសូត្រពីកំហុសឆ្គងរបស់អ្នកដទៃ ដើម្បីកុំឱ្យយើងធ្វើខុសដូចគ្នា នេះជាមេរៀនដ៏មានតម្លៃមួយក្នុងជីវិត។ ការសប្បាយចិត្តនឹងកំហុសអ្នកដទៃ អាចធ្វើឱ្យពួកគេបាក់ទឹកចិត្តកាន់តែខ្លាំង ហើយថែមទាំងអាចបង្កើតសត្រូវទៀតផង។ និយាយជារួម ឃ្លា "គេខុសកុំអាលអរ" បង្រៀនយើងឱ្យមាន ចិត្តទូលាយ មេត្តាធម៌ និង សីលធម៌ ក្នុងការរស់នៅ។ វាជំរុញឱ្យយើងមានអាកប្បកិរិយាត្រឹមត្រូវចំពោះអ្នកដទៃ ជាពិសេសនៅពេលពួកគេជួបបញ្ហា។ ឃ្លាទីពីរ "គេសាទរកុំអាលអួត" មានន័យថា នៅពេលដែលយើងទទួលបានជោគជ័យ ឬត្រូវបានគេកោតសរសើរ យើងមិនគួរបង្អួត ឬមានះខ្លាំងពេកនោះទេ។ កុំបង្អួត ឬមានៈខ្លាំងពេក នៅពេលដែលអ្នកដទៃកោតសរសើរ ផ្តល់ការគាំទ្រ ឬទទួលស្គាល់នូវសមត្ថភាព ជោគជ័យ ឬគុណសម្បត្តិរបស់យើង។ នៅពេលដែលយើងទទួលបានការសាទរ វាជារឿងធម្មតាដែលត្រូវមានមោទកភាព ប៉ុន្តែមិនត្រូវឱ្យមោទកភាពនោះប្រែក្លាយជាការអួតអាងនោះទេ។ ការអួតអាងអាចធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនល្អ ច្រណែន ឬថែមទាំងអាចបង្កើតសត្រូវទៀតផង។ វាអាចបណ្តាលឱ្យបាត់បង់ការគាំទ្រ និងមិត្តភាព។ នៅពេលដែលយើងគិតថាខ្លួនឯងពូកែខ្លាំងហើយ យើងអាចនឹងធ្វេសប្រហែស ហើយឈប់រៀនសូត្រ ឬខិតខំប្រឹងប្រែង។ ការគិតថាខ្លួនឯងល្អឥតខ្ចោះ អាចបិទបាំងឱកាសក្នុងការរៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀត។ វាអាចធ្វើឱ្យសមត្ថភាពរបស់យើងនៅទ្រឹង ឬធ្លាក់ចុះវិញ។ ការអួតអាងអាចធ្វើឱ្យមិត្តភក្តិ ឬអ្នករួមការងារមិនសប្បាយចិត្ត ហើយអាចឈានទៅដល់ការបែកបាក់ទំនាក់ទំនង។ ជោគជ័យរបស់យើងមួយចំនួនក៏អាចកើតចេញពីការគាំទ្រ ឬការចូលរួមរបស់អ្នកដទៃផងដែរ។ ការអួតតែពីខ្លួនឯងអាចបំភ្លេចគុណបំណាច់របស់អ្នកដទៃ។ ផ្ទុយទៅវិញ នៅពេលដែលយើងទទួលបានជោគជ័យ យើងគួរតែចែករំលែកភាពជោគជ័យជាមួយអ្នកដទៃ និងទទួលស្គាល់ការចូលរួមរបស់ពួកគេ។ កុំស្កប់ស្កល់នឹងអ្វីដែលខ្លួនមាន ហើយបន្តអភិវឌ្ឍខ្លួនឯង។ ផ្ទុយទៅវិញ ប្រើប្រាស់ភាពជោគជ័យរបស់យើងដើម្បីជួយអ្នកដទៃ ឬរួមចំណែកដល់សង្គម។ និយាយជារួម ឃ្លា "គេសាទរកុំអាលអួត" បង្រៀនយើងឱ្យមានភាពរាបទាប គិតដល់អ្នកដទៃ និងបន្តខិតខំប្រឹងប្រែងជានិច្ច ទោះបីជាយើងទទួលបានជោគជ័យយ៉ាងណាក៏ដោយ។ វាជួយយើងឱ្យរក្សាបាននូវកេរ្តិ៍ឈ្មោះល្អ និងទំនាក់ទំនងប្រកបដោយភាពចុះសម្រុងក្នុងសង្គម។ សរុបមក សុភាសិតនេះបង្រៀនយើងឱ្យមានចិត្តទូលាយ មេត្តាធម៌ និងភាពរាបទាប នៅក្នុងជីវិត។ វាជួយយើងឱ្យកសាងទំនាក់ទំនងល្អជាមួយអ្នកដទៃ និងរក្សាបាននូវភាពថ្លៃថ្នូររបស់ខ្លួនឯង ទោះជួបស្ថានភាពបែបណាក៏ដោយ។